ការលាបប្រេង និងម៉ាស្សាស្បែកក្បាល គឺជាទម្លាប់ថែរក្សាសក់ និងស្បែកក្បាលដ៏ចំណាស់មួយដែលមានឫសគល់ជ្រៅក្នុងវេជ្ជសាស្ត្របុរាណ ដូចជា ឱសថបុរាណឥណ្ឌាជាដើម។ ទម្លាប់នេះមិនត្រឹមតែផ្តោតលើសម្រស់សក់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្តទៀតផង។ នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសក់ឲ្យរឹងមាំ ភ្លឺរលោង និងជួយកាត់បន្ថយភាពតានតឹង។ រីឯ ការជ្រើសរើសប្រេងត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីទទួលបានលទ្ធផលល្អ។ ចំណែក ប្រេងនីមួយៗមានលក្ខណៈសម្បត្តិ និងសមាសធាតុគីមីខុសគ្នា។ ឧទាហរណ៍ ប្រេងដូង សម្បូរទៅដោយអាស៊ីដខ្លាញ់ឆ្អែត ជាពិសេស អាស៊ីដ ឡូរិក (Lauric) ដែលមានម៉ូលេគុលតូចបំផុតធ្វើឲ្យប្រេងដូងជ្រាបចូលទៅក្នុងគល់សក់បានយ៉ាងជ្រៅ។ វាមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ប្រឆាំងផ្សិត និងប្រឆាំងការរលាក។ វាជួយការពារការបាត់បង់ប្រូតេអ៊ីនពីសក់ ផ្តល់សំណើមដល់សក់ស្ងួត និងស្បែកក្បាល ការពារសក់ខូច ពង្រឹងសក់ កាត់បន្ថយការបែកចុង និងប្រឆាំងអង្គែរ។ ប្រេងល្ង សម្បូរទៅដោយវីតាមីន អ៊ី ប៊ី ខមផ្លិច (E B complex) កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងប្រូតេអ៊ីន។ វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយបំប៉នស្បែកក្បាល ការពារអង្គែ ការពារសក់ស្កូវមុនអាយុ និងអាចការពារសក់ពីកម្ដៅព្រះអាទិត្យ។ ប្រេងអាល់ម៉ុន មានទម្ងន់ស្រាល មិនស្អិត សម្បូរទៅដោយវីតាមីន អុី (E) វីតាមីន ដេ (D) អាស៊ីដខ្លាញ់ និងប្រូតេអ៊ីន។ ជួយផ្តល់សំណើម និងពង្រឹងសក់ កាត់បន្ថយការបែកចុង បំប៉នស្បែកក្បាលស្ងួត ជួយកាត់បន្ថយការរលាក និងធ្វើឲ្យសក់ភ្លឺរលោង។ ប្រេងអូលីវ សម្បូរទៅដោយអាស៊ីដខ្លាញ់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូលីហ្វេណុល (Polyphenols) និង វីតាមីន អុី (E)។ វាជួយសម្រួលការដកអង្គែរចេញពីស្បែកក្បាល បំប៉នជ្រៅដល់សក់ស្ងួតខ្លាំង ផ្តល់សំណើម និងធ្វើឲ្យសក់ទន់រលាស់។ ប្រេងចូជូបា មានរចនាសម្ព័ន្ធស្រដៀងនឹងប្រេងធម្មជាតិរបស់ស្បែកក្បាល។ ដែលជួយរក្សាតុល្យភាពជាតិខ្លាញ់នៅលើស្បែកក្បាល បំបាត់អង្គែរ ជួយគ្រប់គ្រងស្បែកក្បាលខ្លាញ់ ឬស្ងួត និងជំរុញការលូតលាស់សក់ដោយបំបាត់ការស្ទះឫសសក់។ ប្រេងផ្កាឈូករ័ត្ន សម្បូរវីតាមីន E, A, C, D អាស៊ីដលីណូលេអ៊ិក និងអាស៊ីដអូលេអ៊ិក។ វាជួយផ្តល់សំណើមដល់សក់ និងស្បែកក្បាល ការពារសក់ខូចដោយសារពន្លឺព្រះអាទិត្យ និងប្រឆាំងការរលាក។ ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរជ្រើសរើសប្រេងដែលស័ក្តិសមនឹងប្រភេទសក់ និងស្បែកក្បាលរបស់អ្នក។ សម្រាប់ស្បែកក្បាលស្ងួត គួរប្រើប្រេងដូង ឬប្រេងអូលីវ។ ចំណែកឯ ស្បែកក្បាលខ្លាញ់គួរតែប្រើ ប្រេងចូជូបា ឬប្រេងល្ងអាចជាជម្រើសល្អ។ អ្នកក៏អាចលាយប្រេងមួយចំនួនជាមួយគ្នា ឬបន្ថែមប្រេងសំខាន់ៗ (ដូចជាប្រេងផ្កាឡាវេនឌឺ ប្រេងរ៉ូស្មែរី) ដើម្បីបង្កើនអត្ថប្រយោជន៍ និងក្លិនក្រអូប។ ការអនុវត្តន៍ត្រឹមត្រូវ នឹងជួយឲ្យប្រេងជ្រាបចូលស្បែកក្បាលបានល្អ និងកាន់តែបង្កើនប្រសិទ្ធភាពបានខ្ពស់។ ដំបូង ចាក់ប្រេងទៅក្នុងចានតូចមួយ ហើយដាក់ចាននោះក្នុងទឹកក្តៅឧណ្ហៗ រយៈពេលពីរទៅបីនាទី។ កុំកម្តៅប្រេងផ្ទាល់លើភ្លើង ឬក្នុងមីក្រូវ៉េវយូរពេក អាចបាត់បង់សារធាតុចិញ្ចឹម។ ប្រេងក្តៅឧណ្ហៗជួយឲ្យរន្ធញើសបើក និងស្រូបយកប្រេងបានល្អប្រសើរ។ ប្រើក្រាស់សិតសក់ ឬម្រាមដៃបំបែកសក់ជាផ្នែកតូចៗ (៤ ទៅ ៦ ផ្នែក) ដើម្បីងាយស្រួលលាបប្រេងឲ្យសព្វស្បែកក្បាល។ ប្រើចុងម្រាមដៃជ្រលក់ប្រេង រួចលាបថ្នមៗលើស្បែកក្បាលដោយផ្ទាល់។ ចាប់ផ្ដើមពីពាក់កណ្ដាលក្បាល ហើយបន្តទៅសងខាង និងខាងក្រោយ។ បើអ្នកមានសក់ស្ងួត ឬបែកចុង អ្នកអាចលាបប្រេងបន្តិចពីគល់ដល់ចុងសក់។ នៅពេលម៉ាស្សាស្បែកក្បាល គួរប្រើតែចុងម្រាមដៃរបស់អ្នក មិនមែនក្រចកឡើយ ដើម្បីជៀសវាងការធ្វើឲ្យស្បែកក្បាលរលាក។ ចាប់ផ្តើមម៉ាស្សាដោយចលនារង្វង់តូចៗថ្នមៗ ពីថ្ងាសទៅក្រោយក្បាល ហើយបន្តទៅសងខាងក្បាល និងកញ្ចឹងក។ ប្រសិនបើអ្នកមានបញ្ហាអង្គែរ ឬរមាស់នៅតំបន់ណាមួយ ចូរផ្តោតលើការម៉ាស្សានៅតំបន់នោះឲ្យបានយូរបន្តិច។ ម៉ាស្សាយ៉ាងតិច ១០ ទៅ ១៥ នាទី ប៉ុន្តែបើម៉ាស្សាយូរបន្តិចក៏ជួយជំរុញអោយចលនាឈាមរត់បានល្អផងដែរ។ បន្ទាប់មក ទុកប្រេងចោលនៅលើសក់ និងស្បែកក្បាលរយៈពេលយ៉ាងតិច ៣០ នាទី ទៅ ១ ម៉ោង។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកអាចទុកចោលពី ២ ទៅ ៣ ម៉ោង ឬទុកមួយយប់ក៏បាន។ ការទុកមួយយប់ គឺល្អសម្រាប់អ្នកដែលមានសក់ស្ងួតខ្លាំង ឬស្បែកក្បាលស្ងួត។ ប្រសិនបើទុកប្រេងមួយយប់ ត្រូវចងសក់ ឬពាក់មួកងូតទឹក ដើម្បីការពារកុំឲ្យប្រេងប្រឡាក់ខ្នើយ។ ដើម្បីលាងសក់ជាមួយសាប៊ូកក់សក់ធម្មតា ត្រូវប្រាកដថាអ្នកលាងជម្រះប្រេងចេញពីសក់ និងស្បែកក្បាលឱ្យបានស្អាតល្អ។ អ្នកអាចកក់ ២ ទៅ ៣ ដងដើម្បីលាងជម្រះប្រេងឲ្យបានស្អាត រួចប្រើទឹកក្តៅឧណ្ហៗ (មិនក្តៅខ្លាំង) ដើម្បីលាងប្រេង។ ក្រោយមក លាបក្រែមបន្ទន់សក់ដែលអ្នកប្រើប្រាស់ទៅតាមស្បែកក្បាលដូចធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចអនុវត្តន៍ពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អ។ ចំពោះ អត្ថប្រយោជន៍នៃការអនុវត្តន៍បែបនេះ មិនត្រឹមតែសម្រាប់សក់ប៉ុណ្ណោះទេ តែលាតសន្ធឹងដល់សុខភាពទូទៅផងដែរ។ ការលាបប្រេង និងម៉ាស្សាស្បែកក្បាល ផ្តល់អត្ថប្រយោជន៍ជាច្រើន។ ដោយការម៉ាស្សាស្បែកក្បាលជួយបង្កើនលំហូរឈាមទៅកាន់ឫសសក់ ដែលនាំសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនទៅចិញ្ចឹមឫសសក់បានល្អ ប្រសើរឡើង។ រីឯ ប្រេងបំប៉នជួយពង្រឹងឫសសក់ឲ្យរឹងមាំ កាត់បន្ថយការជ្រុះ និងជំរុញការបង្កើតសក់ថ្មី។ ប្រេងជាច្រើនប្រភេទមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងផ្សិត។ ការម៉ាស្សាជួយជំរុះកោសិកាស្បែកងាប់ និងជួយឲ្យប្រេងជ្រាបចូលទៅផ្តល់សំណើមដល់ស្បែកក្បាល ដែលកាត់បន្ថយបញ្ហាអង្គែ រមាស់ និងស្ងួត។ បន្ថែមពីលើនេះទៀត ប្រេងជួយបិទភ្ជាប់ស្រទាប់ក្រៅនៃសរសៃសក់ដែលខូច ឬបើកចំហ ធ្វើឲ្យសក់មើលទៅភ្លឺរលោង កាត់បន្ថយសក់ស្ងួត បែកចុង និងជួយឲ្យសក់ទន់រលាស់ ងាយស្រួលសិត។ វាក៏បង្កើតជាស្រទាប់ការពារសក់ពីកម្ដៅ ពន្លឺព្រះអាទិត្យ និងការបំពុលបរិស្ថានផងដែរ។ ចំណែកឯ ការម៉ាស្សាស្បែកក្បាល គឺជាបច្ចេកទេសបន្ធូរអារម្មណ៍ដ៏មានប្រសិទ្ធភាពមួយ។ វាជួយបន្ធូរសាច់ដុំក្បាល ក និងស្មា ព្រមទាំងជួយរាងកាយបញ្ចេញអ័រម៉ូន អង់ដូហ្វ៊ីន (Endorphins) ដែលធ្វើឲ្យអារម្មណ៍ល្អ និងកាត់បន្ថយអ័រម៉ូនស្ត្រេស។ លើសពីនេះទៀត ធ្វើអោយចលនាឈាមរត់ល្អ និងការបន្ធូរសាច់ដុំអាចជួយកាត់បន្ថយការឈឺក្បាលតឹងតែង និងកាត់បន្ថយភាពញឹកញាប់នៃការកើតប្រកាំង។ សរុបមក ការលាបប្រេង និងម៉ាស្សាស្បែកក្បាល គឺជាទម្លាប់ថែរក្សាខ្លួនប្រាណដ៏សាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់ទាំងផ្នែកសម្រស់ និងសុខភាពទូទៅ។